ការដាំដំណាំមៀន គឺជារឿងមួយដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ណាស់ក្នុងការថែទាំអោយបានល្អនិងទទួលបានផលច្រើន។ មុននឹងដាំ អ្នកត្រូវភ្ជួរ និងរាស់ដីឱ្យបាន ២ទៅ៣ ដង ដើម្បីធ្វើឱ្យដីធូរ ហើយអាចកម្ចាត់ស្មៅដែលដុះរុំព័ទ្ធបាន។ ការធ្វើបែបនេះ នឹងជួយសម្រួលដល់ការលូតលាស់របស់ឫសដើមមៀន។ ចំពោះការដាំដំណាំមៀន គួរតែប្រើជីធម្មជាតិដូចជាជីកំប៉ុស្តិ៍ ឬលាមកសត្វ ដោយលាយជាមួយដីដើម្បីបង្កើនជីជាតិដី។ ជីទាំងនេះជួយធ្វើឱ្យដីមានសំណើម និងផ្តល់សារធាតុចិញ្ចឹមដល់ដើមមៀន។ ចំពោះការដាំមៀន គឺត្រូវជីករណ្តៅដែលទំហំសមល្មមសម្រាប់ដាក់ដើមមានដែលយើងយកមកដាំ។ រីឯចម្ងាយពីដើមមួយទៅដើមមួយគួរមានប្រវែងប្រហែលពី ៧ ទៅ ១០ ម៉ែត្រ ដើម្បីឱ្យដើមនីមួយៗទទួលបានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់។ អ្នកគួរជ្រើសរើសកូនមៀនដែលបានបំបៅ ឬផ្សាំពីដើមមេដែលមានអាយុត្រឹម ១ ទៅ ២ ឆ្នាំ ដែលមានសុខភាពល្អ និងគ្មានសញ្ញានៃជំងឺ ឬសត្វល្អិតយាយី។ ហើយនៅពេលដាំត្រូវប្រុងប្រយ័ត្នពេលដកថង់ចេញ កុំឱ្យដាច់ ឬប៉ះពាល់ដល់ឫសរបស់កូនមៀន។ ពេលដាក់ចូលរណ្តៅ គួរតែកប់ដីត្រឹមគល់របស់វា។ ហើយត្រូវស្រោចទឹកភ្លាមៗដើម្បីឱ្យដីជាប់ល្អជាមួយឫស និងរក្សាសំណើម។ ក្នុងរដូវប្រាំង គួរស្រោចទឹកពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ ហើយក្នុងរដូវវស្សា អាចស្រោចទឹកតិចជាងមុន ឬមិនបាច់ស្រោចទឹកក៏បាន។ ក្នុងឆ្នាំដំបូង គួរប្រើជីកំប៉ុស្តិ៍ ឬជីលាមកសត្វ ដោយដាក់ ២ ដងក្នុងមួយឆ្នាំ។ ចាប់ពីឆ្នាំទី ២ ឡើងទៅ គួរប្រើជី NPK ដោយដាក់នៅរដូវវស្សា និងរដូវប្រាំង។ ចំពោះសត្វល្អិតដែលបំផ្លាញដើមមៀនវិញមានដូចជា ដង្កូវស៊ីស្លឹក ឬ ដង្កូវស៊ីផ្លែ ដែលអ្នកអាចប្រើថ្នាំកសិកម្មដើម្បីការពារ ឬព្យាបាលតាមការណែនាំ។ ការជ្រើសរើសពូជដើមមៀនដែលមានគុណភាពល្អ គឺជារឿងសំខាន់បំផុតដើម្បីទទួលបានផលល្អ។ ដោយអ្នកដាំគប្បីជ្រើសរើសពូជដែលមានដើមកំណើតច្បាស់លាស់ ធន់នឹងជំងឺ និងសមស្របជាមួយលក្ខខណ្ឌអាកាសធាតុក្នុងតំបន់របស់អ្នក។ ពូជដែលពេញនិយមដាំនៅកម្ពុជាមានដូចជា មៀនប៉ៃលិន និងមៀនសាយ៉ាម។ មៀនប៉ៃលិន ពូជនេះមានផ្លែធំ សាច់ក្រាស់ គ្រាប់តូច និងមានរសជាតិផ្អែមឆ្ងាញ់។ លើសពីនេះ វាក៏ធន់នឹងជំងឺ ងាយស្រួលថែទាំ និងឆាប់បានផល។ ឯមៀនសាយ៉ាម ពូជនេះក៏មានផ្លែធំដូចគ្នា ប៉ុន្តែសាច់រាងទន់ជាង និងមានក្លិនឈ្ងុយពិសេស។ វាត្រូវការការថែទាំដិតដល់បន្តិច តែវាអាចផ្ដល់ទិន្នផលខ្ពស់។ ការថែទាំដំណាំមៀនគឺជារឿងសំខាន់ណាស់ដើម្បីទទួលបានផលច្រើន និងមានគុណភាពល្អ។ ក្នុងដំណាក់កាលដាំដុះដំបូង ត្រូវស្រោចទឹក ១ថ្ងៃម្តង ពេលព្រឹក ឬពេលល្ងាច ដើម្បីរក្សាសំណើមក្នុងដី។ នៅពេលដើមមៀនធំល្មម អាចស្រោចទឹកពី ២ ទៅ ៣ ថ្ងៃម្តង តែត្រូវបង្កើនបរិមាណទឹក ជាពិសេសក្នុងរដូវប្រាំង។ មុនពេលផ្លែមៀនចាប់ផ្តើមចេញផ្កា គួរកាត់បន្ថយការស្រោចទឹកដើម្បីជំរុញឱ្យផ្កាចេញមកច្រើន។ ឯការដាក់ជីត្រូវធ្វើទៅតាមដំណាក់កាលលូតលាស់របស់មៀន។ ដំណាក់កាលលូតលាស់ដើម ត្រូវប្រើជីដែលមានសារធាតុ អាសូតខ្ពស់ ដើម្បីជួយឱ្យមែក និងស្លឹកលូតលាស់បានល្អ។ ដំណាក់កាលចេញផ្កា ត្រូវប្រើជីដែលមានសារធាតុ ផូស្វ័រ និង ប៉ូតាស្យូមខ្ពស់ ដើម្បីជួយឱ្យផ្កាចេញបានច្រើន និងជាប់ល្អ។ ដំណាក់កាលផ្លែ ត្រូវដាក់ជីដែលមានសារធាតុ ប៉ូតាស្យូមខ្ពស់ ដើម្បីជួយឱ្យផ្លែធំ និងមានរសជាតិផ្អែមល្អ។ ហើយការកាត់មែកជាប្រចាំជួយឱ្យដើមមៀនលូតលាស់បានល្អ និងទទួលបានពន្លឺគ្រប់គ្រាន់។ ដោយត្រូវកាត់មែកដើមមៀនណាដែលងាប់ មែកខូច មែកតូចៗ និងមែកដែលដុះច្រើនពេក។ ក្រោយប្រមូលផលរួច គួរកាត់មែកចាស់ៗ ដើម្បីឱ្យដើមដុះមែកថ្មីសម្រាប់រដូវក្រោយ។ ចំពោះសត្វល្អិតដែលតែងយាយីដំណាំមៀនមានដូចជា ដង្កូវស៊ីស្លឹក ដង្កូវស៊ីផ្លែ និង ដង្កូវស៊ីរូងដើម។ ឯជំងឺដែលកើតមានញឹកញាប់លើមៀនមានដូចជា ជំងឺរលួយឫស និង ជំងឺផ្សិត។ ដើម្បីការពារជំងឺទាំងនេះ ត្រូវសម្អាតជុំវិញគល់ដើមមៀនឱ្យបានស្អាត និងបាញ់ថ្នាំការពារតាមកាលកំណត់ ឬតាមតម្រូវការជាក់ស្តែង។ ហើយយើងគួរជ្រើសរើសថ្នាំដែលសមស្របតាមប្រភេទសត្វល្អិត និងជំងឺនីមួយៗ។ ការប្រមូលផលមៀននៅពេលវេលាត្រឹមត្រូវ ជួយឱ្យយើងទទួលបានផ្លែដែលមានរសជាតិឆ្ងាញ់ និងអាចរក្សាទុកបានយូរ។ មុននឹងប្រមូលផល យើងត្រូវពិនិត្យមើលសញ្ញាដូចជា ពណ៌សម្បុរផ្លែ សភាពសាច់ផ្លែ និងទំហំផ្លែ។ ផ្លែមៀនដែលអាចប្រមូលផលបាន គឺនៅពេលផ្លែមានពណ៌ត្នោតស្រស់ស្អាត ហើយអាចបកសំបកចេញបានយ៉ាងងាយ ជាទូទៅ ដើមមៀនចាប់ផ្តើមផ្តល់ផលនៅអាយុពី ៤ ទៅ ៥ ឆ្នាំ។ នៅពេលប្រមូលផលត្រូវប្រើកន្ត្រៃមុតល្អដើម្បីកាត់មែកដែលមានផ្លែ ហើយមិនត្រូវកាច់ដោយដៃ ឬទុកឱ្យផ្លែទុំពេកនោះទេ។ ការកាត់ដោយទុកមែកខ្លះនៅជាប់ផ្លែ ជួយឱ្យផ្លែមើលទៅស្រស់ស្អាត មិនងាយខូច ហើយងាយស្រួលវេចខ្ចប់។ បន្ថែមពីនេះ គួរប្រមូលផលនៅពេល ព្រឹក ឬពេល ល្ងាច ព្រោះនៅពេលនោះកម្តៅមិនសូវខ្លាំង ធ្វើឱ្យផ្លែមៀននៅស្រស់បានយូរ។ ក្រោយប្រមូលផលរួច គួរទុកផ្លែមៀននៅកន្លែងដែលមានម្លប់ និងត្រជាក់ មុននឹងវេចខ្ចប់ ឬដឹកជញ្ជូន។ ការដាំដុះដំណាំមៀនបានរីកសាយភាយទូទាំងប្រទេសកម្ពុជា ប៉ុន្តែមានខេត្តមួយចំនួនដែលត្រូវបានគេស្គាល់ថាជាតំបន់សម្បូរបែបសម្រាប់ការដាំមៀន។ ខេត្តប៉ៃលិនត្រូវបានគេទទួលស្គាល់ថាជាជង្រុកមៀនរបស់កម្ពុជា។ ដោយសារលក្ខខណ្ឌអាកាសធាតុ និងប្រភេទដីមានលក្ខណៈពិសេស ផ្លែមៀននៅទីនោះមានគុណភាពល្អ ផ្លែធំ សាច់ក្រាស់ គ្រាប់តូច និងមានរសជាតិផ្អែមឆ្ងាញ់ខុសពីគេ។ នោះហើយជាមូលហេតុដែលពូជមៀនពីខេត្តនេះត្រូវបានគេស្គាល់ថា មៀនប៉ៃលិន ហើយមានភាពល្បីល្បាញយ៉ាងខ្លាំង។ ឯខេត្តបាត់ដំបងដែលមានព្រំប្រទល់ជាប់នឹងខេត្តប៉ៃលិនខេត្តទាំងពីរនេះមាន លក្ខខណ្ឌភូមិសាស្ត្រ និងអាកាសធាតុប្រហាក់ប្រហែលគ្នា។ ហើយការដាំមៀននៅខេត្តបាត់ដំបងក៏ទទួលបានផលល្អ និងមានទិន្នផលខ្ពស់ដូចនៅខេត្តប៉ៃលិនដែរ។ កសិករជាច្រើននៅខេត្តបាត់ដំបងក៏បានប្រែក្លាយផ្ទៃដីចម្ការរបស់ពួកគេទៅជាចម្ការមៀនផងដែរ។ ផ្លែមៀនជាដំណាំកសិកម្មមួយដែលមានសក្តានុពលខ្ពស់នៅកម្ពុជា ទាំងការលក់ដូរនៅក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស។ ផ្លែមៀនមានតម្រូវការខ្ពស់ និងលក់ដាច់ខ្លាំងនៅតាមទីផ្សារក្នុងស្រុក។ កសិករអាចលក់ផលដំណាំរបស់ខ្លួនបានតាមវិធីពីរយ៉ាងគឺ លក់ឱ្យឈ្មួញកណ្តាល និងលក់នៅផ្សារដោយផ្ទាល់។ ការលក់ឱ្យឈ្មួញកណ្តាល ជាជម្រើសងាយស្រួលសម្រាប់កសិករដែលមានទិន្នផលច្រើន។ ដោយឈ្មួញនឹងមកទិញដល់ចម្ការតែម្ដង ដែលធ្វើឱ្យកសិករចំណេញពេលវេលា និងកម្លាំងពលកម្ម។ កសិករក៏អាចដឹកមៀនទៅលក់ដោយផ្ទាល់នៅតាមទីផ្សារនានា ដែលអាចទទួលបានតម្លៃខ្ពស់ជាងបន្តិច ប៉ុន្តែត្រូវចំណាយពេល និងកម្លាំងច្រើន។ មៀនកម្ពុជា ជាពិសេស មៀនប៉ៃលិន ត្រូវបានទទួលស្គាល់ និងមានកេរ្តិ៍ឈ្មោះល្អនៅក្នុងទីផ្សារអន្តរជាតិ។ បច្ចុប្បន្ន មៀនកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសមួយចំនួនដូចជា ចិន ថៃ និង វៀតណាម ជាដើម។ ការនាំចេញនេះផ្ដល់ផលប្រយោជន៍ជាច្រើនដូចជា បង្កើនចំណូល ពង្រីកទីផ្សារ និងលើកកម្ពស់កិត្យានុភាព។ ពេលវេលាដ៏ល្អបំផុតក្នុងការដាំដំណាំមៀន គឺនៅ រដូវវស្សា។ រដូវវស្សា ដែលចាប់ពីខែឧសភា ដល់ ខែតុលា នេះគឺជាពេលវេលាដ៏ស័ក្តិសមបំផុត ព្រោះមានទឹកភ្លៀងគ្រប់គ្រាន់ ដែលជួយឱ្យដីមានសំណើម និងជំរុញការលូតលាស់របស់កូនមៀនតាំងពីដំបូង។ ការដាំក្នុងរដូវនេះ ក៏ជួយកាត់បន្ថយការចំណាយលើការស្រោចទឹកផងដែរ។ ទោះបីជារដូវវស្សាជាពេលល្អបំផុតក៏ដោយ ក៏កសិករនៅតែអាចដាំមៀនបានក្នុងរដូវប្រាំងផងដែរ។ ប៉ុន្តែដើម្បីទទួលបានផលល្អ ពួកគេត្រូវមានប្រព័ន្ធស្រោចស្រពទឹកគ្រប់គ្រាន់និងទៀងទាត់ ដើម្បីធានាថា កូនមៀនមិនខ្វះជាតិទឹក។